សុភាសិតនេះជាការដាស់តឿនដ៏មានន័យ ដើម្បីឲ្យកូនៗគ្រប់រូបយល់ច្បាស់ពីសារៈសំខាន់នៃការបម្រើឪពុកម្តាយក្នុងពេលដែលពួកគាត់នៅមានជីវិត។ ជាក់ស្ដែងដូចជាឃ្លាថា ឲ្យឪពុកម្តាយពិសារ ទាន់បំពង់ករនៅឈរ គឺជាឃ្លាដ៏ខ្លីតែមានអត្ថន័យជ្រាលជ្រៅបំផុតនៅក្នុងវប្បធម៌ខ្មែរ ដែលជាការដាស់តឿនដ៏សំខាន់មួយអំពីការតបស្នងសងគុណឪពុកម្តាយយើង។ ឃ្លាទាំងនេះមិនមែនគ្រាន់តែសំដៅលើការផ្តល់ចំណីអាហារប៉ុណ្ណោះទេ តែវាបង្កប់នូវអត្ថន័យទូលំទូលាយអំពីការថែរក្សា ការគោរព និងការបំពេញតម្រូវការឪពុកម្តាយនៅពេលដែលពួកគាត់នៅមានជីវិត និងសមត្ថភាពទទួលយកបាន។ ឃ្លាថា ឲ្យឪពុកម្តាយពិសារ គឺជាការផ្តល់អាហារ ភេសជ្ជៈ ឬរបស់របរប្រើប្រាស់ចាំបាច់ដល់ឪពុកម្តាយ។ នេះបង្ហាញទៅលើស្ថានភាពដែលឪពុកម្តាយនៅមានជីវិត នៅមានកម្លាំងកំហែង នៅអាចបរិភោគបាន និងនៅអាចប្រើប្រាស់របស់ទាំងនោះបាន មួយវិញទៀត ការផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលឪពុកម្តាយត្រូវការ ឬចង់បាន គឺដើម្បីឲ្យពួកគាត់មានសេចក្តីសុខ សេចក្តីសប្បាយរីករាយ និងភាពកក់ក្តៅទាំងផ្លូវកាយនិងផ្លូវចិត្ត។ រីឯ ឃ្លាថា ទាន់បំពង់ករនៅឈរ សម្រាប់ន័យត្រង់ សំដៅលើស្ថានភាពដែលឪពុកម្តាយនៅមានជីវិតនៅឡើយ។ បំពង់ក គឺជាផ្នែកមួយនៃរាងកាយដែលចាំបាច់សម្រាប់ការរស់រានមានជីវិត ដកដង្ហើម និងញ៉ាំអាហារ។ ឃ្លានេះ ចង់បញ្ជាក់អោយយើងដឹងថា ការផ្តល់អ្វីៗគ្រប់យ៉ាង ទោះបីជាថ្លៃប៉ុណ្ណា ក៏គ្មានន័យអ្វីដែរ ប្រសិនបើឪពុកម្តាយបានស្លាប់បាត់បង់ជីវិតទៅហើយនោះ។ ជារួមមក នៅពេលពួកគាត់នៅមានកម្លាំងកំហែង អាចទទួលយក និងនៅមានអារម្មណ៍ដឹងពីអ្វីដែលយើងផ្តល់ឲ្យ យើងគួរតែខ្នះខ្នែងយកចិត្តទុកដាក់ ផ្គត់ផ្គង់ និងថែរក្សាពួកគាត់នៅពេលពួកគាត់នៅមានជីវិត ដើម្បីឲ្យពួកគាត់បានទទួលនូវក្តីសុខ និងក្តីកក់ក្តៅពីកូនៗ។ ដូច្នេះ ឃ្លា ឲ្យឪពុកម្តាយពិសារ ទាន់បំពង់ករនៅឈរ នេះជាការក្រើនរំលឹកដ៏មានតម្លៃបំផុតដែលបង្រៀនយើងពីសារៈសំខាន់នៃពេលវេលា តម្លៃនៃការបម្រើផ្ទាល់ ជៀសវាងការសោកស្តាយដោយសារមិនបានមើលថែរក្សាពួកគាត់នៅពេលដែលមានជីវិតរស់នៅភពផែនដីនេះ។ ដូច្នេះសារៈសំខាន់នៃពេលវេលា វាបញ្ជាក់យ៉ាងច្បាស់ថា ការតបស្នងគុណឪពុកម្តាយត្រូវធ្វើនៅពេលដែលពួកគាត់នៅមានជីវិត។ ពេលវេលាមិនរង់ចាំអ្នកណាម្នាក់នោះទេ ដូច្នេះហើយត្រូវធ្វើអ្វីអោយទាន់ពួកគាត់នៅទទួលបាន។ នៅពេលដែលពួកគាត់លែងមានវត្តមាន ទោះជាយើងចង់ធ្វើអ្វីឲ្យល្អប៉ុណ្ណាក៏ដោយ ក៏ពួកគាត់មិនអាចទទួលយកបានទៀតដែរ។ ការផ្តល់អ្វីៗគ្រប់យ៉ាងដោយផ្ទាល់ដៃ និងដោយចិត្តបរិសុទ្ធជូនឪពុកម្តាយនៅពេលដែលពួកគាត់នៅរស់ គឺមានអត្ថន័យជ្រាលជ្រៅ និងប្រសិទ្ធភាពជាងការធ្វើបុណ្យឧទ្ទិសកុសលនៅពេលពួកគាត់ស្លាប់ទៅហើយ។ មនុស្សជាច្រើនតែងតែនឹកស្តាយក្រោយនៅពេលដែលឪពុកម្តាយចែកឋានទៅហើយថា មិនបានធ្វើនេះធ្វើនោះឲ្យពួកគាត់បានគ្រប់គ្រាន់។ សុភាសិតនេះគឺជាការដាស់តឿនឲ្យកូនៗជៀសវាងនូវវិប្បដិសារីបែបនេះ ដោយធ្វើកិច្ចការទាំងនោះតាំងពីឥឡូវ។ គុណធម៌នៃការដឹងគុណ វសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់កូនៗក្នុងការតបស្នងគុណឪពុកម្តាយដែលបានលះបង់គ្រប់យ៉ាងដើម្បីយើង។ ការធ្វើបែបនេះនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនដល់ខ្លួនយើងផ្ទាល់ផងដែរ ពីព្រោះយើងបានធ្វើបុណ្យជាមួយព្រះរស់។ និយាយរួមមក សុភាសិត ឲ្យឪពុកម្តាយពិសារ ទាន់បំពង់ករនៅឈរ គឺជាការដាស់តឿនឲ្យយើងចេះគោរពស្រឡាញ់ និងបម្រើឪពុកម្តាយឲ្យអស់ពីចិត្តនៅពេលដែលពួកគាត់នៅមានជីវិត ដើម្បីកុំឲ្យមានវិប្បដិសារីនៅថ្ងៃក្រោយ។ ចំណែកឯ សុភាសិត ធ្វើបុណ្យជាមួយឪពុកម្តាយទាន់នៅខែភ្លឺ គឺជាឃ្លាដ៏មានអត្ថន័យជ្រាលជ្រៅមួយទៀត ដែលបំពេញបន្ថែមអត្ថន័យអោយសុភាសិតខាងលើគឺ ឲ្យឪពុកម្តាយពិសារ ទាន់បំពង់ករនៅឈរ។ វាផ្តោតលើគុណធម៌នៃការដឹងគុណ និងការបម្រើឪពុកម្តាយក្នុងពេលដែលពួកគាត់នៅមានជីវិត។ វាជាការក្រើនរំលឹកដ៏សំខាន់ឲ្យយើងកុំរង់ចាំរហូតដល់ហួសពេលទើបនឹកឃើញធ្វើអំពើល្អចំពោះអ្នកមានគុណ។ ឃ្លាថា ធ្វើបុណ្យជាមួយឪពុកម្តាយ នៅទីនេះពាក្យថា ធ្វើបុណ្យ មិនមែនសំដៅតែលើការធ្វើបុណ្យតាមបែបសាសនាប៉ុណ្ណោះទេ ពីព្រោះការធ្វើអំពើល្អគ្រប់បែបយ៉ាងចំពោះឪពុកម្តាយមានច្រើនបែប ដូចជាការថែទាំ ការគោរពប្រតិបត្តិ ការស្តាប់បង្គាប់ ការផ្តល់ក្តីស្រឡាញ់ និងការផ្គត់ផ្គង់ជាដើម។ ការយកចិត្តទុកដាក់ថែរក្សាសុខភាពពួកគាត់ ជូនទៅពេទ្យនៅពេលគាត់ឈឺ ផ្តល់ថ្នាំ និងអាហារដែលមានប្រយោជន៍។ ហើយធានាថាពួកគាត់មានកន្លែងរស់នៅស្អាត មានផាសុកភាព និងមានសុវត្ថិភាពល្អ។ ការស្ដាប់ដំបូន្មាន និងអនុវត្តតាមការណែនាំល្អៗរបស់ពួកគាត់ ជៀសវាងការប្រព្រឹត្តអំពើណាមួយដែលធ្វើឲ្យពួកគាត់ខកចិត្ត ព្រួយបារម្ភ ឬមានទុក្ខព្រួយ។ ព្រមទាំងមានការប្រឹងប្រែងឲ្យបានជោគជ័យក្នុងជីវិត ដើម្បីឲ្យពួកគាត់មានមោទកភាព និងក្លាយជាពលរដ្ឋល្អក្នុងសង្គម មានសីលធម៌ និងគុណធម៌។ ការដឹងគុណ និងការតបស្នងគុណចំពោះឪពុកម្តាយ គឺជាគុណធម៌ខ្ពស់បំផុតដែលត្រូវបានលើកតម្កើងទាំងក្នុងព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរ។ កូនដែលចេះដឹងគុណ និងបម្រើឪពុកម្តាយបានល្អ តែងតែទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន លាភសក្ការៈ និងភាពជោគជ័យក្នុងជីវិត វាជាការសាបព្រោះពូជបុណ្យសម្រាប់ខ្លួនឯង។ ហេតុនេះហើយ ការធ្វើបុណ្យជាមួយឪពុកម្តាយនៅពេលពួកគាត់នៅរស់ គឺជួយឲ្យយើងចៀសផុតពីការសោកស្តាយ និងវិប្បដិសារីនៅពេលដែលពួកគាត់លែងមានវត្តមាន។ គ្មានអ្វីអាចជំនួសក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលបានផ្តល់ឲ្យដោយផ្ទាល់ដៃនោះឡើយ។ ការ ធ្វើបុណ្យជាមួយឪពុកម្ដាយ មិនមែនជាកិច្ចការធំដុំ ឬស្មុគស្មាញនោះទេ តែជាការអនុវត្តនូវក្តីស្រឡាញ់ ការដឹងគុណ និងការទទួលខុសត្រូវក្នុងនាមជាកូនចំពោះអ្នកដែលបានផ្តល់កំណើត និងចិញ្ចឹមបីបាច់យើងមក។ រីឯ ឃ្លា ទាន់នៅខែភ្លឺ ជាផ្នែកមួយនៃសុភាសិតខ្មែរដែលត្រូវបានលើកឡើងខាងលើ មានអត្ថន័យជ្រាលជ្រៅ និងជាការដាស់តឿនដ៏សំខាន់មួយ។ វាមិនមែនគ្រាន់តែសំដៅលើពន្លឺព្រះចន្ទនោះទេ តែវាបង្កប់នូវសារៈសំខាន់នៃពេលវេលា និងឱកាស។ សម្រាប់ន័យត្រង់ ខែភ្លឺ សំដៅដល់ រាត្រីដែលព្រះចន្ទពេញបូរមី បំភ្លឺពិភពលោកឲ្យមានពន្លឺភ្លឺច្បាស់លាស់ អាចមើលឃើញអ្វីៗបានល្អ។ ឯន័យធៀប ក្នុងបរិបទនៃសុភាសិតនេះ ខែភ្លឺ គឺជាការប្រៀបធៀបដ៏ស្រស់ស្អាតទៅនឹង ពេលវេលាដែលឪពុកម្តាយរបស់យើងនៅមានជីវិត។ ដូចពន្លឺព្រះចន្ទបំភ្លឺផ្លូវនៅពេលយប់ វត្តមានរបស់ឪពុកម្តាយក៏ជាពន្លឺបំភ្លឺ និងជាម្លប់សម្រាប់កូនៗដែរ។ ចំពោះពាក្យ ទាន់នៅ បង្ហាញពីភាពបន្ទាន់ និងសារៈសំខាន់នៃសកម្មភាពដែលត្រូវធ្វើភ្លាមៗ។ ដូច្នេះវាជាការដាស់តឿនកុំឲ្យបង្អង់យូរ កុំឲ្យរង់ចាំ រហូតដល់ពេលវេលាកន្លងផុតទៅ។ ហើយសង្កត់ធ្ងន់លើគំនិតថា ឱកាសមិនអាចចេះតែកើតឡើងពីរដងបានទេ។ មួយវិញទៀត សុភាសិតនេះបានរំលឹកពីភាពបណ្តោះអាសន្ននៃជីវិតរបស់ឪពុកម្តាយរបស់យើង ដែលពួកគាត់មិនមានជីវិតស្ថិតស្ថេរជាអមតៈឡើយ ថ្ងៃណាមួយជីវិតនិងត្រូវរលត់ចាកលោកនេះទៅ។ ការធ្វើអំពើល្អ ធ្វើបុណ្យ ចំពោះឪពុកម្តាយនៅពេលដែលពួកគាត់នៅមានជីវិត នៅខែភ្លឺ គឺមានអត្ថន័យ និងផលប្រយោជន៍ដ៏ធំធេងបំផុតនៅក្នុងវប្បធម៌គ្រួសារខ្មែរ។ ពីព្រោះពួកគាត់អាចបាននៅទទួលយកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់យើងដោយផ្ទាល់។ បើទោះជាយើងធ្វើបុណ្យឧទ្ទិសកុសលដល់ពួកគាត់នៅពេលដែលពួកគាត់ចែកឋានទៅហើយក៏ដោយ ក៏វាពុំអាចប្រៀបផ្ទឹមនឹងការបម្រើ និងការផ្តល់ក្តីស្រឡាញ់ដោយផ្ទាល់ ដូចកាលពីពួកគាត់នៅរស់រានមានជីវិតនោះឡើយ។ នៅពេលដែលយើងមិនបានធ្វើអ្វីគ្រប់គ្រាន់នៅពេលពួកគាត់នៅរស់ អាចបន្សល់ទុកនូវវិប្បដិសារីដ៏ធំធេងដល់កូនៗ។ ឃ្លា ទាន់នៅខែភ្លឺ គឺជាឃ្លាដ៏ខ្លាំងក្លាមួយដែលដាស់តឿនឲ្យយើងចេះប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីបំពេញកាតព្វកិច្ចជាកូនល្អ ចំពោះឪពុកម្តាយរបស់យើង មុនពេលដែល ខែភ្លឺ ប្រែជា ខែមាឃងងឹត ហើយឱកាសក៏លែងមានទៀត។ ការធ្វើបុណ្យដោយផ្ទាល់ដៃ និងដោយក្តីស្រឡាញ់ចំពោះឪពុកម្តាយនៅពេលដែលពួកគាត់នៅរស់ គឺមានតម្លៃខ្ពស់ជាងការធ្វើបុណ្យឧទ្ទិសកុសលឲ្យពួកគាត់នៅពេលដែលពួកគាត់បានស្លាប់ទៅ។ បុណ្យដែលធ្វើនៅពេលក្រោយ គឺគ្រាន់តែជាការឧទ្ទិស ហើយយើងមិនអាចដឹងថាពួកគាត់បានទទួលបាន ឬអត់នោះទេ។ ប៉ុន្តែការធ្វើបុណ្យ (អំពើល្អ) ដោយផ្ទាល់នៅពេលពួកគាត់នៅរស់ គឺពិតជាធ្វើឲ្យពួកគាត់មានអារម្មណ៍រីករាយ និងកក់ក្តៅពិតប្រាកដ។ យើងសង្កេតឃើញថា មនុស្សជាច្រើនតែងតែមានវិប្បដិសារីធំធេងនៅពេលដែលឪពុកម្តាយលាចាកលោកទៅថា មិនបានធ្វើអ្វីគ្រប់គ្រាន់ឲ្យពួកគាត់។ សុភាសិតនេះលើកទឹកចិត្តឲ្យយើងកូនចៅជំនាន់ក្រោយមើលថែឪពុកម្តាយ ជីដូនជីតា ឬអ្នកមានគុណ កុំឲ្យពេលវេលាកន្លងផុតទៅ ហើយបន្សល់ទុកត្រឹមការសោកស្តាយ។ ការដឹងគុណ និងការតបស្នងគុណចំពោះឪពុកម្តាយ គឺជាឫសគល់នៃសេចក្តីសុខ សេចក្តីចម្រើនក្នុងជីវិត។ ព្រះពុទ្ធសាសនា និងសង្គមខ្មែរតែងតែបង្រៀនឲ្យកូនៗចងចាំ និងតបស្នងសងគុណឪពុកម្តាយជានិច្ច។ សរុបសេចក្ដីមក សុភាសិត ឲ្យឪពុកម្តាយពិសារ ទាន់បំពង់ករនៅឈរ ឬ ធ្វើបុណ្យជាមួយឪពុកម្តាយទាន់នៅខែភ្លឺ គឺជាមេរៀនជីវិតដ៏សំខាន់ដែលបង្រៀនយើងឲ្យចេះស្រឡាញ់ គោរព និងថែរក្សាឪពុកម្តាយនៅពេលដែលពួកគាត់នៅមានវត្តមានជាមួយយើង។ ដូច្នេះ ចូរប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដើម្បីបំពេញកាតព្វកិច្ចជាកូនល្អ មុនពេលដែលក្តីសោកស្តាយចូលមកជំនួសវិញ។